នំល្ពៅជាបង្អែមល្ពៅចំហុយដែលភាគច្រើនគេនិយមធ្វើញុាំជាលក្ខណៈគ្រួសារ។ វាត្រូវបានផលិតចេញពីល្ពៅកិន អង្ករដំណើប ខ្ទិះដូង និងស្ករត្នោត។ ពេលលាយបញ្ចូលគ្រឿងផ្សំដែលមានរួចហើយគេវេចខ្ចប់វាទៅក្នុងស្លឹកចេករួចយកទៅដាក់ចំហុយ។ វាមានទាំងជីវជាតិ និងរសជាតិឆ្ងាញ់ ដែលធ្វើឱ្យវាជាអាហារសម្រន់ដែលមានសុខភាពល្អ ។ គេនិយមរៀបចំវាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឬជួបជុំគ្រួសារ។ ការយកល្ពៅមកធ្វើជាបង្អែមក៏បានចូលរួមចំណែកក្នងការលើកស្ទួយជួយដល់កសិករខ្មែរផងដែរ។